នៅក្នុងប្រទេសកម្ពុជាសម្បូរទៅដោយកន្លែងទេសចរណ៍ជាច្រើនកន្លែងជាពិសេសក្នុងខេត្តក្រចេះ គឺជាខេត្តមួយដែលស្ថិតនៅភាគឦសាននៃប្រទេសកម្ពុជា ដែលមានភាពល្បីល្បាញដោយសារមានសម្រស់ធម្មជាតិដ៏ស្រស់បំព្រង និងជាពិសេសគឺវត្តមានសត្វផ្សោតនៅទន្លេមេគង្គដ៏កម្រ ។ ជាពិសេសនៅក្នុងវត្តសរសរ១០០ កន្លែងនេះគឺជាទីអារាមបុរាណមួយដ៏ល្បីល្បាញ និងមានប្រវត្តិនឹងអាយុកាលយូរលង់ណាស់មកហើយក្នុងខេត្តក្រចេះ ។ វត្តនេះមានទីតាំងស្ថិតនៅភូមិកោះរកា ឃុំកោះសំបូរ ស្រុកសំបូរ ខេត្តក្រចេះ ដែលមានចម្ងាយប្រមាណ ៣៦ គីឡូម៉ែត្រ ពីទីរួមខេត្តក្រចេះ ។ វត្តនេះត្រូវបានកសាងឡើងតាំងពីសតវត្សរ៍ទី ១៦ ដោយព្រះបាទគង់ចក្រ។ កាលពីដើមឡើយ វត្តនេះមានឈ្មោះថា ព្រះវិហារធំ ហើយក្រោយមកត្រូវបានប្តូរឈ្មោះទៅជាព្រះវិហារធំសសរ១០០វិញ ប៉ុន្តែសព្ធថ្ងៃគេហៅ វត្តសសរ១០០។ វត្តនេះមានលក្ខណះពិសេសទៅលើ ព្រះវិហារបុរាណ បដិមាព្រះពុទ្ធបដិមា ទេសភាពធម្មជាតិ នឹងរឿងព្រេងនិទានជាច្រើនទៀត ។ ចំពោះព្រះវិហារបុរាណ ត្រូវបានកសាងឡើងពីឈើ មានស្ថាបត្យកម្មបុរាណខ្មែរដ៏វិចិត្រ ។ បើទោះបីជាពេលបច្ចុប្បន្ននេះ សសរទាំង ១០០ ដើមត្រូវបានជំនួសដោយសសរបេតុងមួយចំនួនក៏ដោយ ក៏សំណង់ដើមនៅ តែរក្សានូវភាពស្រស់ស្អាត និងលក្ខណៈបុរាណរបស់វាដដែល ។ ចំំណែកព្រះពុទ្ធបដិមានៅក្នុងព្រះវិហារវិញមានតម្កល់រូបព្រះពុទ្ធបដិមាជាច្រើនអង្គ ដែលខ្លះមានអាយុកាលរាប់រយឆ្នាំមកហើយ ។ បើ់ទោះបីជាមានអាយុកាលរាប់រយឆ្នាំក៏ដោយ ក៏រូបព្រះពុទ្ធបដិមាទាំងអស់ នៅតែមានទម្រង់ដើម នឹងមិនផ្លាស់ប្តូរឡើយ ។ ចំណែកឯទេសភាពធម្មជាតិនៅក្នុងវត្តនេះមានទីតាំងស្ថិតនៅក្បែរទន្លេមេគង្គ ដែលផ្តល់នូវទេសភាពធម្មជាតិដ៏ស្រស់បំព្រង និងបរិយាកាសស្ងប់ស្ងាត់សម្រាប់លំហែកាយ ។ ហើយយើងក៏អាចទៅទស្សនានឹងគយគន់ទិដ្ឋភាពថ្ងៃលិចដ៏អស្ចារ្យពីបរិវេណវត្តនេះបានផងដែរ ។ រីឯរឿងព្រេងនិទានវិញ ក៏មានជាប់ទាក់ទងនឹងរឿងរ៉ាវក្នុងស្រុកជាច្រើនផងដែរ ជាពិសេសរឿងព្រេងអំពីព្រះនាងគគីរ ឬហៅថាព្រះនាងក្រពុំឈូក ដែលធ្វើឱ្យទីនេះកាន់តែមានភាពទាក់ទាញ និងមានអាថ៌កំបាំង ។ នៅពេលទៅលេងនៅវត្តសសរ ១០០ យើងអាចធ្វើសកម្មភាពបានជាច្រើនដូចជា ថតរូប សមាធិ សិក្សាពីប្រវត្តិសាស្ត្រ នឹងអាចទៅមើលទេសភាពនៅតាមទន្លេមេគង្គផងដែរ ។ ជាទូរទៅនៅពេលយើងបានទៅដើរលេងនៅតាមតំបន់ណាមួយដែរមានទេសភាពស្អាត យើងនឹងមិនភ្លេចនោះទេក្នុងការថតរូបដើម្បីផ្តិតយកនូវរូបភាពស្ថាបត្យកម្មបុរាណនៃព្រះវិហារ និងទេសភាពធម្មជាតិជុំវិញនេះដោយមិនភ្លេចឡើយ ។ មិនត្រឹមតែប៉ុណ្ណោះទេយើងក៏អាចធ្វើសមាធិបានផងដែរ ព្រោះទីនោះជាកន្លែងដ៏ល្អសម្រាប់ស្វែងរកភាពស្ងប់ស្ងាត់ ។ នៅពេលល្ងាចយើងអាចអង្គុយលេងមើលថ្ងៃលិច និងគយគន់ទេសភាពនៅតាមទន្លេមេគង្គ ដែលនៅក្បែរនោះបានផងដែរ ។ ប្រសិនបើយើងចង់ទៅវត្តសសរ ១០០ នោះយើងអាចធ្វើដំណើរតាមផ្លូវជាតិលេខ ៧ ពីទីរួមខេត្តក្រចេះឆ្ពោះទៅទិសខាងជើង ហើយបត់ចូលតាមផ្លូវលំទៅកាន់ស្រុកសំបូរ ។ ការធ្វើដំណើរនឹងចំណាយអស់រយះពេលប្រមាណ ១ ម៉ោង ទៅ ១ ម៉ោងកន្លះតាមរយះកាជិះម៉ូតូ ឡាន ឬជួលរ៉ឺម៉កកង់បីជាដើម ។ មិនត្រឹមតែប៉ុណ្ណោះទេវត្តសរសរ១០០ មិនត្រឹមតែជាទីអារាមសម្រាប់គោរពបូជាប៉ុណ្ណោះទេ ថែមទាំងជាគោលដៅទេសចរណ៍ដ៏គួរឱ្យចាប់អារម្មណ៍មួយ ដែលផ្តល់ជូននូវបទពិសោធន៍ទស្សនាប្រវត្តិសាស្ត្រ វប្បធម៌ និងទេសភាពធម្មជាតិដ៏ស្រស់ត្រកាលនៅក្នុងខេត្តក្រចេះផងដែរ ។ ទន្ទឹមនឹងនេះនៅក្នុងខេត្តក្រចេះក៏មានមជ្ឈមណ្ឌលអភិរក្សសត្វអណ្ដើកទន្លេមេគង្គផងដែរ ។ វាជាកន្លែងមួយដ៏សំខាន់ និងគួរឱ្យចាប់អារម្មណ៍នៅក្នុងខេត្តក្រចេះ ជាពិសេសសម្រាប់អ្នកដែលស្រឡាញ់ធម្មជាតិ និងការអភិរក្សសត្វព្រៃ ។ មជ្ឈមណ្ឌលនេះមានទីតាំងស្ថិតនៅក្នុងបរិវេណ វត្តសសរ ១០០ ក្នុងស្រុកសំបូរ ខេត្តក្រចេះ ដែលមានចម្ងាយប្រមាណ ៣២-៣៨ គីឡូម៉ែត្រ ពីទីរួមខេត្ត ។ មជ្ឈមណ្ឌលនេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១១ ដោយអង្គការអភិរក្សអន្តរជាតិដោយមានការសហការជាមួយព្រះសង្ឃនៅក្នុងវត្តសសរ ១០០ ។ គោលបំណងចម្បងនៃមជ្ឈមណ្ឌលនេះគឺដើម្បី អភិរក្សប្រភេទសត្វអណ្ដើក និងកន្ធាយទឹកសាបដែលជិតផុតពូជ នៅក្នុងទន្លេមេគង្គ ។ ជាពិសេស កន្ធាយក្បាលកង្កែបដែលជាប្រភេទសត្វដ៏កម្រ និងធំជាងគេមួយក្នុងចំណោមអណ្ដើកទឹកសាបលើពិភពលោក ។ សត្វប្រភេទនេះធ្លាប់ត្រូវបានគេគិតថាបានផុតពូជទៅហើយ ប៉ុន្តែត្រូវបានរកឃើញឡើងវិញនៅឆ្នាំ ២០០៧ ។ នៅពេលយើងទៅទស្សនានៅមជ្ឈមណ្ឌលអ្នកនឹងទទួលបានបទពិសោធន៍ដ៏មានតម្លៃ និងគួរឱ្យចាប់អារម្មណ៍ជាច្រើនដូចជា សិក្សាពីការងារអភិរក្សសត្វ បានឃើញអណ្ដើកដោយផ្ទាល់ ទទួលបានបទពិសោធន៍ថ្មីៗនឹងការអប់រំ ចូលរួមក្នុងការលែងកូនអណ្ដើកជាដើម ។ ប្រសិនបើយើងបានស្វែងយល់លម្អិតអំពីកិច្ចខិតខំប្រឹងប្រែងក្នុងការអភិរក្សអណ្ដើក និងកន្ធាយជិតផុតពូជនៅក្នុងមជ្ឈមណ្ឌលនេះ យើងនឹងដឹងពីតួនាទីយ៉ាងសំខាន់ក្នុងការប្រមូលពងពីធម្មជាតិ យកមកភ្ញាស់ និងថែរក្សាកូនអណ្ដើករហូតដល់វាធំល្មមអាចរស់រានមានជីវិតក្នុងធម្មជាតិឡើងវិញ ទើបយកទៅលែងចូលក្នុងទន្លេមេគង្គ ។ ជាពិសេសយើងនឹងមានឱកាសឃើញកន្ធាយក្បាលកង្កែបធំៗនៅក្នុងស្រះបង្កាត់ពូជ និងកូនអណ្ដើកតូចៗដែលកំពុងត្រូវបានថែទាំជាច្រើន ។ ជួនកាល យើងក៏អាចមើលឃើញប្រភេទអណ្ដើកផ្សេងទៀតដែលរក្សាទុកនៅទីនោះផងដែរ ។ ចំណែកនៅក្នុងមជ្ឈមណ្ឌលនេះដែរក៏បានផ្តល់ការអប់រំដល់សាធារណៈជន ជាពិសេសប្រជាពលរដ្ឋ និងអ្នកនេសាទក្នុងតំបន់ អំពីសារៈសំខាន់នៃការអភិរក្សសត្វទាំងនេះ និងផលប៉ះពាល់នៃការបរបាញ់ និងការបំផ្លាញជម្រករបស់ពួកវានោះដែរ ។ នៅរដូវកាលជាក់លាក់ណាមួយ អ្នកទស្សនាអាចមានឱកាសចូលរួមក្នុងពិធីលែងកូនអណ្ដើកត្រឡប់ទៅក្នុងទន្លេមេគង្គវិញ ដែលជាបទពិសោធន៍ដ៏ពិសេស និងគួរឱ្យចាប់អារម្មណ៍ ។ ចំពោះការលែងកូនអណ្តើកនេះពេលខ្លះក៏មានការប្រសិទ្ធពរពីព្រះសង្ឃផងដែរ ។ ជាទូទៅមជ្ឈមណ្ឌលនេះបើកទទួលភ្ញៀវ រៀងរាល់ថ្ងៃ ចាប់ពីម៉ោង ៨:៣០ ព្រឹក ដល់ ៤:៣០ ល្ងាច ។ សម្រាប់តម្លៃសំបុត្រ ភ្ញៀវជាតិចំណាយតែ ១,៥០០ រៀលរីឯ ភ្ញៀវអន្តរជាតិវិញចំណាយអស់ម្នាក់៤ ដុល្លារ ។ ចំពោះថវិកាដែលបានមកពីការលក់សំបុត្រគឺសម្រាប់ទ្រទ្រង់ប្រតិបត្តិការរបស់មជ្ឈមណ្ឌល រួមទាំងការចំណាយលើអាហារសម្រាប់អណ្ដើក ប្រាក់បៀវត្សបុគ្គលិក និងការអភិវឌ្ឍន៍ ។ ចំណែកឯភ្នំសំបក់វិញគឺជាគោលដៅទេសចរណ៍ដ៏គួរឱ្យទាក់ទាញមួយនៅក្នុងខេត្តក្រចេះមួយផងដែរ ដែលមានភាពស្ងប់ស្ងាត់ ទេសភាពស្រស់ស្អាត និងបទពិសោធន៍ថ្មីៗ ។ ភ្នំនេះមានទីតាំងស្ថិតនៅប្រមាណ ១៥ គីឡូម៉ែត្រភាគខាងកើតទីរួមខេត្តក្រចេះ ក្នុងភូមិសំបក់ ឃុំក្សិត្របុរី ស្រុកព្រែកប្រសព្វ ។ អ្វីដែលគួរទស្សនាបំផុតនៅភ្នំសំបក់នៅពេលយើងទៅដល់នោះយើងនឹងឃើញមាន វត្តភ្នំសំបក់ ដែលជាវត្តអារាមមួយស្ថិតនៅលើកំពូលភ្នំមួយ ។ ដើម្បីទៅដល់វត្តនេះ យើងត្រូវឡើងតាម ជណ្តើរប្រមាណ ៣០០ កាំ ដែលត្រូវចំណាយពេលបន្តិច ប៉ុន្តែការខិតខំនេះនឹងទទួលបានមកវិញនូវទិដ្ឋភាពដ៏អស្ចារ្យ ។ វត្តអារាម និងព្រះពុទ្ធបដិមាធំៗ នៅលើកំពូលភ្នំ អ្នកនឹងឃើញវត្តភ្នំសំបក់ ដែលមានព្រះពុទ្ធបដិមាធំៗជាច្រើនអង្គ ព្រមទាំងសំណង់សាសនាផ្សេងៗទៀត។ នៅទីនេះជាកន្លែងដែលអ្នកអាចធ្វើការបួងសួងសុំសេចក្តីសុខ ឬស្វែងយល់អំពីជំនឿសាសនារបស់ប្រជាជនក្នុងតំបន់ ។ រីឯទេសភាពធម្មជាតិដ៏ត្រជាក់ភ្នែកនៅលើកំពូលភ្នំយើងអាចគយគន់បានយ៉ាងរីករាយ ។ ពេលយើងមើលទៅខាងក្រោមកំពូលភ្នំ យើងនឹងឃើញព្រៃឈើខៀវស្រងាត់លាតសន្ធឹង ស្រែចំការរបស់ប្រជាពលរដ្ឋ និងជាពិសេសគឺ ទិដ្ឋភាពទន្លេមេគង្គដ៏ធំល្វឹងល្វើយ ដែលហូរកាត់ខេត្តក្រចេះ ។ នៅពេលថ្ងៃលិច ទេសភាពនៅទីនេះកាន់តែមានភាពទាក់ទាញ ដោយសារពន្លឺព្រះអាទិត្យចាំងជះទៅលើផ្ទៃទន្លេ បង្កើតបានជាទស្សនីយភាពដ៏អស្ចារ្យ ។ ក្នុងបរិយាកាសស្ងប់ស្ងាត់ និងបរិសុទ្ធនេះភ្នំសំបក់ផ្តល់ជូននូវបរិយាកាសស្ងប់ស្ងាត់ ខ្យល់អាកាសបរិសុទ្ធ ដែលល្អសម្រាប់អ្នកដែលចង់គេចចេញពីភាពអ៊ូអរនៃទីក្រុង ។ យើងអាចចំណាយពេលដើរលេង ស្រូបយកខ្យល់អាកាសបរិសុទ្ធ និងថតរូបអនុស្សាវរីយ៍ទីនោះបានទៀតផង ។ ជាដំបូងយើងត្រូវត្រៀមខ្លួនអោយរួចរាល់សម្រាប់ការឡើងជណ្តើរច្រើនកាំនេះជាមុនសិន ។ ប្រសិនបើយើងទៅលេងនៅពេលថ្ងៃ គួរពាក់មួក វ៉ែនតា និងលាបឡេការពារកម្ដៅថ្ងៃ ដើម្បីជៀសវាងការប៉ះពាល់នឹងកម្ដៅខ្លាំង ។ នៅពេលដែលយើងចូលទៅទស្សនានៅក្នុងវត្ត យើងគួរតែស្លៀកពាក់ឱ្យបានសមរម្យ ។ មិនត្រឹមតែប៉ុណ្ណោះទេក៏ជាកន្លែងទស្សនាធម្មជាតិដ៏ស្រស់ស្អាតនឹងជាទីកន្លែងដែលផ្តល់នូវភាពស្ងប់ស្ងាត់ផ្លូវចិត្ត និងជាឱកាសសម្រាប់អ្នកសិក្សាស្វែងយល់ពីវប្បធម៌ និងជំនឿសាសនារបស់ប្រជាជនក្នុងតំបន់ផងដែរ ។ ចំណែកព្រែកកាំពី គឺជាគោលដៅទេសចរណ៍ដ៏សំខាន់ និងល្បីល្បាញបំផុតមួយនៅក្នុងខេត្តក្រចេះ ក៏ដូចជានៅទូទាំងប្រទេសកម្ពុជាផងដែរ ។ សម្រាប់ទីនេះត្រូវបានគេស្គាល់ថាជា ជម្រកធម្មជាតិរបស់សត្វផ្សោតទន្លេមេគង្គដែលជាប្រភេទផ្សោតទឹកសាបដ៏កម្រ និងជិតផុតពូជ ។ ព្រែកកាំពីមានទីតាំងស្ថិតនៅប្រហែល ១៥ គីឡូម៉ែត្រភាគខាងជើងទីរួមខេត្តក្រចេះ តាមបណ្តោយដងទន្លេមេគង្គ ។ ការទៅទស្សនានៅព្រែកកាំពីនឹងទទួលបាននូវបទពិសោធន៍ជាច្រើនដូចជា ជួលទូកទស្សនាផ្សោត ឱកាសឃើញផ្សោត ស្វែងយល់ពីការអភិរក្ស នឹងទេសភាពធម្មជាតិមាត់ទន្លេ ។ ជាទូទៅនៅពេលយើងទៅដល់ព្រែកកាំពី យើងនឹងឃើញមានកន្លែងសម្រាប់ជួលទូកតូចៗពីអ្នកស្រុកដែលពួកគាត់ស្គាល់ច្បាស់ពីទីតាំងភូមិសាស្រ្តដែលផ្សោតរស់នៅ ។ មានអ្នកបើកទូកដែលជាអ្នកជំនាញនឹងនាំអ្នកទៅកាន់តំបន់ដែលសម្បូរផ្សោតតែងតែបង្ហាញខ្លួន ។ ការធ្វើដំណើរតាមទូកនៅលើដងទន្លេមេគង្គផ្តល់នូវបទពិសោធន៍ដ៏ល្អ ស្ងប់ស្ងាត់ និងមានឱកាសក្នុងការគយគន់ទេសភាពតាមមាត់ទន្លេ ដ៏ស្រស់ស្អាតផងដែរ ។ ឱកាសក្នុងការឃើញផ្សោតលោតឡើងលើផ្ទៃទឹក ឬហែលក្បែរទូក គឺជាបទពិសោធន៍ដ៏កម្រដែលមិនអាចបំភ្លេចបាន។ ទោះបីជាយ៉ាងណាក៏ដោយ ផ្សោតគឺជាសត្វព្រៃ ដូច្នេះការបង្ហាញខ្លួនរបស់ពួកវាគឺមិនអាចកំណត់បានជាប្រាកដនោះទេ ។ ប៉ុន្តែអ្នកបើកទូកមានបទពិសោធន៍នឹងដឹងពីចំណុចដែលពួកវាច្រើនចេញមកជាញឹកញាប់ ។ វត្តមានរបស់អ្នកទេសចរនៅព្រែកកាំពី គឺមានសារៈសំខាន់ណាស់ក្នុងការជួយគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងអភិរក្សសត្វផ្សោតទន្លេមេគង្គ ។ ថ្លៃសំបុត្រទូក និងការទិញវត្ថុអនុស្សាវរីយ៍ពីសហគមន៍ គឺសុទ្ធតែជាផ្នែកមួយដែលរួមចំណែកដល់ការការពារពួកវា ។ អ្នកក៏អាចសិក្សាស្វែងយល់អំពីសារៈសំខាន់នៃការអភិរក្សសត្វផ្សោត និងបញ្ហាប្រឈមដែលពួកវាកំពុងជួបប្រទះផងដែរ ។ ក្រៅពីការទស្សនាផ្សោត ព្រែកកាំពីក៏មាននូវទេសភាពធម្មជាតិដ៏ស្រស់ស្អាតនៅតាមដងទន្លេមេគង្គសម្រាប់អោយអ្នកទេសចរណ៍ទស្សនាផងដែរ ។ ជាពិសេសនោះគឺយើងអាចស្រូបយកខ្យល់អាកាសបរិសុទ្ធ និងគយគន់ពីជីវិតរស់នៅរបស់ប្រជាជននៅតាមមាត់ទន្លេបានទៀតផង ។ ចំពោះពេលវេលាដ៏ល្អបំផុតក្នុងការទស្សនាផ្សោតនោះគឺ ពេលព្រឹកព្រលឹម ឬពេលរសៀល នៅពេលដែលអាកាសធាតុចុះត្រជាក់ ដែលផ្សោតតែងតែចេញរកចំណី ។ ដោយហេតុនេះហើយក្នុងនាមយើងជាអ្នកទេសចរណ៍យើងគួរតែគោរពបទបញ្ជា នឹងអនុវត្តតាមការណែនាំរបស់អ្នកបើកទូក គោរពច្បាប់នៃការទស្សនាសត្វព្រៃ ដើម្បីធានាសុវត្ថិភាពខ្លួនឯង និងផ្សោតផងដែរ ។ កុំភ្លេចយកកាមេរ៉ា ឬទូរស័ព្ទដៃទៅជាមួយដើម្បីថតរូបភាពផ្សោត និងទេសភាពដ៏ស្រស់ស្អាតទុកជាអនុស្សាវរីយ៍ ។ ពិសេសនោះគឺត្រូវរក្សាអនាម័យជានិច្ច និងកុំបោះសំរាមចូលក្នុងទន្លេ ដើម្បីការពារបរិស្ថានធម្មជាតិរបស់មច្ឆា ។ ព្រែកកាំពី គឺជាកន្លែងដ៏អស្ចារ្យមួយដែលមិនត្រឹមតែផ្តល់ជូននូវឱកាសដ៏កម្រក្នុងការឃើញសត្វផ្សោតទន្លេមេគង្គផ្ទាល់ភ្នែកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការចូលរួមចំណែកដ៏មានតម្លៃក្នុងការការពារ និងអភិរក្សពួកវាផងដែរ ។